ក្នុងនាមជាមនុស្សពេញវ័យ ការចូលរួមក្នុងពិធីសំខាន់ៗរបស់បងប្អូនដូចជាពិធីអាពាហ៍ពិពាហ៍ ឬពិធីបុណ្យផ្សេងៗទៀត មិនមែនត្រឹមតែជាអ្នកមកចូលរួមប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ យើងត្រូវមានតួនាទីជាមនុស្សមាន ទំនួលខុសត្រូវ និងជាអ្នក ជួយគ្រប់គ្រងកិច្ចការពិធីផងដែរ។ ជាមនុស្សពេញវ័យ ការចូលរួមក្នុងពិធីសំខាន់ៗរបស់បងប្អូន គឺជាការទទួលខុសត្រូវដ៏ធំមួយ។ នៅក្នុងជីវិតមនុស្ស មនុស្សម្នាក់ៗតែងតែមានតួនាទីខុសៗគ្នាដែលអាស្រ័យលើអាយុ ភាពចេះដឹង និងបទពិសោធន៍។ ការចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ គឺសំខាន់ណាស់ក្នុងការបង្ហាញសេចក្ដីអបអរសាទរ និងគាំទ្រទៅដល់ជីវិតគូស្នេហ៍ថ្មីរបស់បងប្អូន ឬសាច់ញាតិ។ ជាមនុស្សពេញវ័យ យើងអាចជាអ្នកជួយរៀបចំទទួលភ្ញៀវ កាន់កិច្ចការផ្សេងៗ ហើយជាមនុស្សអង្គុយជិតឪពុកម្ដាយក្នុងពិធី ដើម្បីបង្ហាញពីសេចក្ដីគោរព។ ការចូលរួមពិធីបុណ្យសពក៏ជាការងារដែលមនុស្សពេញវ័យមិនអាចខកខានបានផងដែរ។ ក្នុងពិធីបុណ្យសពបែបនេះ យើងត្រូវបង្ហាញសេចក្ដីគោរពចុងក្រោយចំពោះអ្នកបានទទួលមរណភាព និងជួយបម្រើកិច្ចការបុណ្យ ដូចជាជួយរៀបចំសម្រួលភ្ញៀវទទួលទានអាហារ។ យើងត្រូវមានការត្រៀមខ្លួន និងមានភាពរួសរាយរាក់ទាក់ក្នុងការចូលរួម ព្រោះវាជាការបង្ហាញភាពគោរពចំពោះបងប្អូន និងសាច់ញាតិ។ ការចូលរួមក្នុងពិធីបុណ្យសពមិនត្រឹមតែជាការបង្ហាញក្តីសោកសៅប៉ុណ្ណោះទេ គឺជាការជួយផ្ដល់ពន្លឺនិងកម្លាំងចិត្តដល់គ្រួសារ។ វាជាទម្លាប់ល្អក្នុងសង្គមខ្មែរ ដែលបង្ហាញពីគុណធម៌ ក្តីស្រឡាញ់រវាងគ្រួសារនិង បងប្អូនឬសាច់ញាតិ។ យើងមានការយល់ដឹង បទពិសោធន៍ ដែលអាចធ្វើជាគំរូល្អសម្រាប់ក្មេងៗ ក្នុងការរួមចំណែក ជួយគ្នាទៅវិញទៅមក និងបន្តអភិរក្សទំនៀមទម្លាប់ល្អៗនៃជីវិតគ្រួសារ។ ការចូលរួមពិធីសំខាន់ៗដោយសកម្មភាព ដោយការគោរព គឺជាការបង្ហាញពីសេចក្ដីទទួលខុសត្រូវ និងមនោសញ្ចេតនា។ ពួកគេក៏ត្រូវមានទំនួលខុសត្រូវដូចជា ការជួយរៀបចំកិច្ចការផ្ទះ ការជួយគ្រួសារក្នុងពិធីសំខាន់ៗ និងការរស់នៅដោយគោរពសិទ្ធិអ្នកដទៃ។ ទំនួលខុសត្រូវជាចរិតសំខាន់មួយសម្រាប់មនុស្សគ្រប់រូប ដោយជួយឲ្យអ្នកនោះក្លាយជាអ្នកមានតម្លៃ សរសើរ និងទទួលស្គាល់ក្នុងសង្គម។ ទំនួលខុសត្រូវនេះក៏រួមមានការប្រុងប្រយ័ត្ន និងការរក្សាសុវត្ថិភាពដល់ភ្ញៀវក្នុងពិធីផងដែរ។ វាបង្ហាញពីក្តីស្រឡាញ់ ការគោរពដល់សាច់ញាតិ និងវប្បធម៌ប្រពៃណី។ ភាពមានទំនួលខុសត្រូវរបស់មនុស្សពេញវ័យ ក្នុងពិធីទាំងនេះ បង្ហាញថាយើងមានចិត្តរួម ស្មោះត្រង់ និងចេះស្រឡាញ់គ្រួសារ។ ការចូលរួមពិធីសំខាន់ៗរបស់បងប្អូនដូចជា ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យសព គឺមានភាពសំខាន់យ៉ាងខ្លាំងសម្រាប់មនុស្សពេញវ័យ ព្រោះវាជាឱកាសមួយដែលបង្ហាញការរួបរួមគ្នារបស់គ្រួសារ។ ការចូលរួមក្នុងពិធីសំខាន់ៗផ្ដល់ឱកាសដល់មនុស្សពេញវ័យក្នុងការជួបជុំ និងចែករំលែកអារម្មណ៍ជាមួយបងប្អូន។